ផលវិជ្ជមាន សំដៅលើលទ្ធផលល្អ ឬគុណប្រយោជន៍ដែលកើតចេញពីសកម្មភាពណាមួយ។ វាគឺជាការផ្លាស់ប្តូរទៅរកភាពប្រសើរឡើង ការរីកចម្រើន ឬការទទួលបាននូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់បុគ្គល សហគមន៍ បរិស្ថាន ឬសេដ្ឋកិច្ច។ ផលវិជ្ជមានតែងតែរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការកែលម្អគុណភាពជីវិត។ ឧទាហរណ៍ដូចជា វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូល។ នៅពេលដែលភ្ញៀវទេសចរមកទស្សនា ពួកគេចំណាយប្រាក់ទៅលើសេវាស្នាក់នៅដូចជាសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក៏ដូចជាអាហារភេសជ្ជៈនៅតាមភោជនីយដ្ឋាន ហាងកាហ្វេ និងតូបលក់ដូរនានា។ លើសពីនេះ ពួកគេក៏ចំណាយលើសកម្មភាពកម្សាន្ត ការទិញវត្ថុអនុស្សាវរីយ៍ សេវាកម្មដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត។ ការចំណាយទាំងនេះបង្កើតជាចរន្តសាច់ប្រាក់យ៉ាងច្រើនចូលទៅក្នុងសេដ្ឋកិច្ច ដែលជួយបង្កើនប្រាក់ចំណូលសម្រាប់អាជីវកម្មខ្នាតតូច មធ្យម និងធំ រួមទាំងប្រជាពលរដ្ឋទូទៅផងដែរ។ ជាក់ស្តែង ប្រាក់ចំណូលដែលបានពីទេសចរណ៍អាចយកទៅវិនិយោគបន្ត ឬប្រើប្រាស់សម្រាប់ទ្រទ្រង់ជីវភាព។ រីឯ ការបង្កើតការងារ ក៏បានមកពីអ្នកទេសចរណ៍ដែរ ព្រោះវាជាប្រភពការងារដ៏ធំសម្រាប់អាជីវករមួយចំនួនធំ។ នៅពេលមានភ្ញៀវទេសចរច្រើន តម្រូវការសម្រាប់បុគ្គលិកក៏កើនឡើងដែរ។ ការងារដែលត្រូវបានបង្កើតឡើងមានលក្ខណៈចម្រុះណាស់ រាប់ចាប់ពីបុគ្គលិកផ្នែកបដិសណ្ឋារកិច្ច ដូចជា អ្នករត់តុ អ្នកទទួលភ្ញៀវ អ្នកបោសសម្អាត អ្នកចុងភៅ និង មគ្គុទ្ទេសក៍ទេសចរណ៍។ រួមទាំង អ្នកបើកបរ អ្នកលក់ដូរនៅតាមតំបន់ទេសចរណ៍ សិប្បករផលិតវត្ថុអនុស្សាវរីយ៍ រហូតដល់អ្នកគ្រប់គ្រង និងអ្នកជំនាញផ្សេងៗទៀតក៏ត្រូវបានការងារបង្កើតឡើងដែរ។ ការបង្កើតការងារទាំងនេះជួយកាត់បន្ថយភាពគ្មានការងារធ្វើ និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារជាច្រើន ដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ។ មួយវិញទៀត ដើម្បីទាក់ទាញ និងបំពេញតម្រូវការភ្ញៀវទេសចរដែលមានប្រភពខុសៗគ្នា អាជីវករ និងអ្នកផលិតក្នុងស្រុកត្រូវបានជំរុញឱ្យច្នៃប្រឌិត និងបង្កើតខ្សែផលិតផលថ្មីសម្រាប់អ្នកលក់។ ឧទាហរណ៍ ពួកគេអាចបង្កើតមុខម្ហូបប្លែកៗដែលឆ្លុះបញ្ចាំងពីវប្បធម៌ក្នុងស្រុក ផលិតវត្ថុអនុស្សាវរីយ៍ដែលមានភាពច្នៃប្រឌិតពីវត្ថុធាតុដើមក្នុងស្រុក ឬបង្កើតកញ្ចប់ទេសចរណ៍ប្លែកៗដែលរួមបញ្ចូលបទពិសោធន៍ថ្មីៗ។ ការអភិវឌ្ឍផលិតផលថ្មីៗទាំងនេះមិនត្រឹមតែបំពេញតម្រូវការភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងជួយពង្រីកទីផ្សារសម្រាប់អ្នកលក់ និងបង្កើនប្រាក់ចំណូលបន្ថែមទៀត។ ជាពិសេស ការផ្សព្វផ្សាយពាណិជ្ជកម្មទៅកាន់ ទេសចរណ៍ក៏អាចជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផងដែរ។ នៅពេលដែលតំបន់ប្រាសាទ បុរាណដ្ឋាន ឧទ្យានជាតិ ឬតំបន់ធម្មជាតិផ្សេងៗក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម រដ្ឋាភិបាល និងអង្គការនានាមានការលើកទឹកចិត្តកាន់តែខ្លាំងក្នុងការថែរក្សា និងអភិរក្សទីតាំងទាំងនោះ។ ហើយប្រាក់ចំណូលដែលបានមកពីភ្ញៀវទេសចរអាចត្រូវបានប្រើប្រាស់ឡើងវិញសម្រាប់ថវិកាថែទាំ និងជួសជុល។ លើសពីនេះ ទេសចរណ៍ក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងភាពស្រស់ស្អាតនៃប្រទេសមួយទៅកាន់ពិភពលោក ដែលជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើននាពេលអនាគត។ ទទ្ទឹមនឹងនេះ វាក៏មានផលប៉ះពាល់អវិជ្ជមាន មកជាមួយដែរ។ ផលប៉ះពាល់អវិជ្ជមាន វាគឺជាការផ្លាស់ប្តូរទៅរកភាពអន់ថយ ការខូចខាត ការបាត់បង់ ឬការបង្កគ្រោះថ្នាក់ដល់បុគ្គល សហគមន៍ បរិស្ថាន ឬសេដ្ឋកិច្ច អាចនាំឱ្យមានបញ្ហាប្រឈមថ្មីៗ និងរារាំងដល់ការអភិវឌ្ឍ។ ជាក់ស្ដែងដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ អាកាសយានដ្ឋាន សណ្ឋាគារធំៗ ដើម្បីទ្រទ្រង់វិស័យទេសចរណ៍ អាចបង្កផលប៉ះពាល់អវិជ្ជមានមួយចំនួន ប្រសិនបើគ្មានការរៀបចំផែនការច្បាស់លាស់។ ដូច្នេះហើយ ការសាងសង់ទ្រង់ទ្រាយធំអាចនាំឱ្យមានការបាត់បង់ដីកសិកម្ម ការកាប់បំផ្លាញព្រៃឈើ ឬការបំផ្លាញទីជម្រកធម្មជាតិរបស់សត្វព្រៃ។ ជួនកាល គម្រោងអភិវឌ្ឍន៍ទាំងនេះក៏អាចបង្ខំឱ្យប្រជាពលរដ្ឋមូលដ្ឋានផ្លាស់ប្តូរទីលំនៅ ដែលអាចបង្កឱ្យមានបញ្ហាសង្គម និងការបាត់បង់ប្រភពរបររបស់ពួកគេផងដែរ។ រីឯ ការប្រើប្រាស់ធនធានធម្មជាតិដូចជាទឹក និងអគ្គិសនីក៏អាចកើនឡើងយ៉ាងគំហុក ដែលដាក់សម្ពាធលើធនធានក្នុងតំបន់។ ចំណែកឯ ការកើនឡើងនៃចំនួនភ្ញៀវទេសចរតែងតែនាំឱ្យមានការកើនឡើងនូវបរិមាណកាកសំណល់ ជាពិសេសសំរាមប្លាស្ទិក និងសំណល់ម្ហូបអាហារ។ ហើយប្រព័ន្ធគ្រប់គ្រងសំរាមរបស់តំបន់មួយចំនួនអាចនឹងមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះ ដែលបណ្តាលឱ្យមានការបំពុលបរិស្ថាន ដី និងទឹក។ លើសពីនេះ ការកើនឡើងនូវចរាចរណ៍យានយន្តដែលបម្រើឱ្យវិស័យទេសចរណ៍ រួមមាន រថយន្ត ឡានក្រុង ទូក ក៏រួមចំណែកដល់ការកកស្ទះចរាចរណ៍ ការបំពុលខ្យល់ និងសំឡេងរំខាន ដែលប៉ះពាល់ដល់គុណភាពជីវិតរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងបរិស្ថាន។ រួមជាមួយគ្នានេះផងដែរ ចំពោះការនាំចូលទំនិញពីបរទេសតាមតម្រូវការភ្ញៀវ គឺដើម្បីបំពេញតាមស្តង់ដារ និងចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរដែលមានកម្រិតជីវភាពខ្ពស់។ ជួនកាលតាម រមណីយដ្ឋាន និងសណ្ឋាគារធំៗអាចនឹងនាំចូលទំនិញពីបរទេសច្រើនជាងការប្រើប្រាស់ផលិតផលក្នុងស្រុក។ ម្យ៉ាងទៀត ពួកគេអាចនាំចូលស្រា អាហារប្រណីត ឬសម្ភារៈប្រើប្រាស់ផ្សេងៗមកជាមួយទៀតផង។ ការនាំចូលទាំងនេះបណ្តាលឱ្យមាន ការលេចធ្លាយសេដ្ឋកិច្ច ដែលមានន័យថា ប្រាក់ចំណូលដែលភ្ញៀវទេសចរចំណាយ មួយផ្នែកធំបានហូរចេញទៅក្រៅប្រទេសវិញ ជាជាងរក្សាទុក និងចែកចាយនៅក្នុងសេដ្ឋកិច្ចមូលដ្ឋាន។ នេះអាចកាត់បន្ថយអត្ថប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដដែលបានមកពីទេសចរណ៍សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។ សរុបសេចក្ដីមក ទាំងផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមានតែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយជារឿយៗកើតឡើងក្នុងពេលដំណាលគ្នាពីសកម្មភាពតែមួយ។ ការយល់ដឹងពីវា អាចជួយឱ្យយើងវាយតម្លៃ និងរៀបចំផែនការសកម្មភាពនានាប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនផលវិជ្ជមាន និងកាត់បន្ថយផលអវិជ្ជមានឱ្យបានជាអតិបរមា។